ពួកព្រាហ្មណ៍ គឺជាអ្នកកាន់សាសនាព្រាហ្មញ្ញ ហើយនិងមានតួនាទីក្នុងការផ្សព្វផ្សាយសាសនានេះទៅកាន់ប្រជាជន។ លទ្ធិរបស់ពួកព្រាហ្មណ៍មានឈ្មោះថា “ព្រាហ្មណ៍និយម” ដែលជាសាសនាដ៏ពិបាកយល់ និងសម្បូរទៅដោយពិធីវេទមន្តនានា។ ពួកព្រាហ្មណ៍ជាអ្នកគោរពបូជាអាទិទេព ដែលជាព្រះជាម្ចាស់ដើមសាសនារបស់ពួកគេ និងជាអ្នកបង្កើតសកលលោក។ អាទិទេព ឬ ព្រះ សំខាន់ៗរួមមាន ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ ក្នុងលទ្ធិព្រាហ្មណ៍ដែលមានឥទ្ធិពលយ៉ាងខ្លាំងលើសង្គមខ្មែរបុរាណ និងសាសនា។ ឯអាទិទេពរងមានដូចជា ព្រះអាទិត្យ ដែលតំណាងឲ្យពន្លឺនិងជីវិត, ព្រះចន្ទដែលតំណាងឲ្យសន្តិភាព, ព្រះធរណីជាមាតាដី, ព្រះគង្គាជាទឹកបរិសុទ្ធ, ព្រះពាយតំណាង ខ្យល់ វាយោ វាតា ជំនោរ និងព្រះភិរុណ តំណាង ភ្លៀង ស្ទឹង ទន្លេ សមុទ្រ គង្គា។ ព្រះព្រហ្ម គឺជាអទិទេពមួយអង្គ នៅក្នុងចំណោមអទិទេពសំខាន់ៗ ក្នុងព្រហ្មញ្ញសាសនា ព្រះព្រហ្ម ជាអទិទេពកំពូល ក្នុងចំណោមអទិទេពទាំង៣អង្គ។ ព្រះព្រហ្ម មានតួនាទីបង្កើតលោក និងរក្សាព្រហ្មចារ្យលោក ហើយព្រះព្រហ្មមានសម្បុរពណ៌ផ្កាឈូក សំម្លៀកបំពាក់ពណ៌ស ។ លក្ខណៈសម្គាល់ មានព្រះភ័ក្ត្រ៤ ព្រះហស្ថ៤ ដោយមានកាន់កេតណភ័ណ្ឌ៤យ៉ាង មានដូចជា ថូ ផ្គាំ ស្លាបព្រា និងថាស ។ ព្រះភ័ក្ត្រទាំង៤ របស់ព្រះព្រហ្មតំណាង ព្រះភ័ក្ត្រខាងកើត តំណាងឱ្យកំណើតសត្វលោក និង ព្រះភ័ក្ត្រខាងលិច តំណាងឱ្យការវិលស្លាប់របស់សត្វលោក។។ ព្រះភ័ក្ត្រខាងជើង តំណាងឱ្យ ដូងព្រលឹងកំពូល និង ព្រះភ័ក្ត្រខាងត្បូង តំណាងឱ្យភាពបរិសុទ្ធ ។។ ជួនកាល ព្រះព្រហ្មឈរស្ងៀម ជួនកាលអង្គុយនៅលើផ្កាឈូកដែលដុះចេញពី ផ្ចិតរបស់ព្រះវិស្ណុ។ ព្រះព្រហ្ម មានមហាសី១អង្គ មានព្រះនាមថា “សរស្វតី” ដែលមានកំណើតផុសចេញពីទឹកស្រះ ព្រហ្មលោក សួគ៌ជាន់ទី១៦ ជាទេពធិតា តំណាងដូរ្យតន្ត្រី និងសិរីសួស្តី ។ ព្រះព្រហ្ម ដែលជាព្រះបង្កើតនៅក្នុងព្រាហ្មណ៍និយម មានបុត្រា២អង្គ គឺ ព្រះទក្សៈ និងព្រះភ្ឋគុ និងបុត្រី១អង្គឈ្មោះ ទេពធីតាសំធ្យា ឬសន្ធិយា។ បុត្រទី១ ព្រះទក្សៈ ជាព្រហ្មមានពន្លឺ១០ពណ៌ និងមានព្រះឱស្ឋទិព្វ គង់នៅឋានព្រហ្មលោកជាន់ទី១៥ ។ បុត្រទី២ ព្រះភ្ឋគុ ជាអាទិទេពតំណាងឱ្យអំណាចរបស់ឋានសួគ៌ទាំងអស់ គង់នៅឋានព្រហ្មលោកជាន់ទី១៤ ។ បុត្រទី៣ ព្រះនាម ទេពធីតាសំធ្យា ឬសន្ធិយា គង់នៅឋានព្រហ្មលោកជាន់ទី១៣ ។ ចំពោះយានជំនះរបស់ព្រះព្រហ្ម គឺ៖ ផ្កាឈូក១,០០០ស្រទាប់ និងសត្វហង្ស ។ នៅពេល ព្រះព្រហ្ម ប្រថាប់នៅលើហង្ស ក្នុងទម្រងលក្ខណៈចេញច្បាំងតែប៉ុណ្ណោះ ។ គម្ពីរវេទបានចែងថា ព្រះព្រហ្មជាព្រះអាទិទេពច្បងគេ ជាព្រះអាទិទេពបង្កើតលោក និងភាវៈ ព្រមទាំងជាអ្នកបង្កើតគម្ពីរវេទទាំង៤ ទៀតផង។ ទោះបីជា ព្រះព្រហ្មមានតួនាទីសំខាន់ក្នុងការបង្កើតលោក ប៉ុន្តែព្រះព្រហ្មពុំមានសកម្មភាពអ្វីសំខាន់ ក្នុងសាសនាហិណ្ឌូឡើយ។ គេសង្កេតឃើញថា ព្រះព្រហ្មកាលបានបង្កើតលោក ភាវៈ និងគម្ពីរវេទរួចមក ក៏គង់នៅស្ងៀមលែងមានចលនាអ្វីទាំងអស់។ នៅប្រទេសកម្ពុជា មានការរកឃើញរូបចម្លាក់ព្រះព្រហ្មក្នុងបរិវេណប្រាសាទបន្តិចបន្តួច។ ព្រះសិវៈ គឺជាព្រះមានអំណាចដ៏សំខាន់មួយ ដែលមានតួនាទីទាំងបង្កើតលោក និងបំផ្លាញលោកឲ្យវិនាសទៅវិញ។ ព្រះសិវៈ គឺជាអាទិទេពសំខាន់របស់ជនជាតិអារ្យាងនៅភាគខាងជើងនៃប្រទេសឥណ្ឌា។ ព្រះសិវៈតំណាងសភាវៈកាចឃោរឃៅ ចូលចិត្តកាប់ចាក់ ស៊ីសាច់ហុតឈាម ហើយពេលខឹងម្តងៗព្រះសិវៈតែងតែរាំដើម្បីបំផ្លាញលោក។ លក្ខណៈពិសេសសម្រាប់សម្គាល់ព្រះសិវៈគឺ មានមុខមួយ ប៉ុន្តែអាចបែងភាគបានមុខ ៥ ដៃ ១០ មានកពណ៌ខៀវ កាយសម្បុរ ស។។ ព្រះនេត្រ៣ ដោយព្រះនេត្រ ២ ដូចមនុស្សធម្មតា និង ១ ទៀតដែលហៅថាអគ្គីនេត្រ នៅចំកណ្តាលថ្ងាស ហើយបិទជានិច្ច និងអាចក្រឡេកឆេះ។ ស្លៀកសម្លៀកបំពាក់ស្បែកខ្លា ឬស្បែកដំរី ដូចឥសីមាន ផ្នួងសក់ធំ ហើយមានខ្សែផ្គាំនៅក ឬនៅដៃ និងមានរូបដូចគ្រូរបាំ។។ កេតនភណ្ឌមាន ត្រីសូល៍ ឬច្បូកផ្លែ ៣ ខ្សែផ្គាំ ស្គរ ដំបង លលាដ៍ក្បាល ខ្សែ១ចង្វាយ។ ក្នុងនោះ ក៏មានពាក់កម្រងឆ្អឹងលលាដ៍ក្បាល ជាគ្រឿងសម្គាល់រាប់យុគ និងមាននាគសង្វារ ជាគ្រឿងសម្គាល់រាប់ឆ្នាំ។។ ពាក់មួកមានព្រះចន្រ្ទមួយចំណិតរាងកណ្តៀវ ជាគ្រឿងសម្គាល់រាប់ខែ និងមានយានជំនិះ ជាគោនន្ទិ។។ ព្រះសិវៈមានមហេសីចំនួន ៩ អង្គ ដែលជាគ្រួសាររបស់ព្រះអង្គ និងជាអ្នកជួយគាំទ្រនៅក្នុងការប្រតិបត្តិអំណាចរបស់ព្រះសិវៈ។ មហេសីទី១ ព្រះនាងទុគ៌ា (ស្ត្រីចេះធ្វើមិនដឹងមិនឮ) ទី២ ព្រះនាងឧមា (ស្រ្តីជាទីពេញចិត្ត) ទី៣ ព្រះនាងគៅរី (ស្ត្រីសម្បុរទង់ដែង) និងទី៤ ព្រះនាងកាលី (ស្ត្រីសម្បុរខ្មៅ)។ មហេសីទី៥ ព្រះនាងចន្ទី (ស្ត្រីកំណាច) ទី៦ ព្រះនាងបវ៌តី (បុត្រីម្ចាស់ភ្នំ) ទី៧ ព្រះនាងកុមារី (ស្ត្រីក្រមុំបរិសុទ្ធ) ទី៨ ព្រះនាងទេវី (ទេពកញ្ញា) និងទី៩ ព្រះនាងមហាទេវី (ទេពកញ្ញាដ៏ប្រសើរ)។ គណេស (ទេវៈខាងបញ្ញា មានដៃ២ ឬ៤ ពោះកំប៉ោង ក្បាលជាដំរី មានតែភ្លុកឆ្វេង ភ្លុកខាងស្តាំបាក់ដោយសារប្រយុទ្ធជាមួយបរសុរាមៈ ដែលជាអវតារព្រះវិស្ណុ និងមានយានជិនះជាសត្វកណ្តុរ)។ ឈ្មោះរបស់ព្រះសិវៈមានច្រើនដូចជា ៖ ព្រះមហាទេព ,ព្រះហរៈ ,ព្រះមហេស្វរៈ ,ព្រះឥស្វរៈ ,ព្រះឧគ្រៈ ,ព្រះអឃោរ ,ព្រះភៃរវៈ និងព្រះឥសូរ។ ការកសាងរូបព្រះសិវៈ ជាលិង្គតម្កល់ឱ្យនៅជាមួយយោនីនាងឧមា ជានិមិត្តរូបនៃការបង្កើតលោក។ ក្រោយមក គេសាងរូបព្រះសិវៈ ជាតួមនុស្សមានក្បាល៥ ដៃ១០ ជួនជាឥសី ឬតាបស ដែលជាម្ចាស់នៃពួកយោគិន ឬអ្នកធ្វើពិធីយោគៈ មានសក់បួង មានពុកមាត់ស្រួច មានផ្គាំកាន់នៅដៃ។ ពេលខ្លះទៀត ព្រះសិវៈមានរូបរាងចំណិតលោកខែដូចផ្លែកណ្តៀវ នៅពីមុខ មានភ្នែកទី៣ នៅលើថ្ងាស។ ជួនកាលគេសាងរូបព្រះសិវៈ ជាក្សត្រគ្រងលើបល្គ័ង្កជារូបឥសូររាំ ឬជារូបឥសូរេជិះគោនន្ទិជាមួយព្រះនាងឧមា។ ព្រះវិស្ណុ គឺជាអាទិទេពដែលមានតួនាទីសំខាន់ក្នុងការស្រោចស្រង់ និងទ្រទ្រង់លោក។ លក្ខណៈពិសេសសម្គាល់ព្រះវិស្ណុ មានព្រះកេសមួយ ទ្រង់ឈរ និងមានដៃ២ ឬ៤ ឬ៨ (ចម្លាក់ព្រះវិស្ណុដៃ៨ នៅស្រុកខ្មែរមាននៅសតវត្សទី៨)។ មានសម្លៀកបំពាក់ពណ៌លឿង មានកេតនភណ្ឌមានដូចជា កងចក្រ ,ដំបង ,ផ្កាឈូក ,ខ្យងស័ង្ខ ,ធ្នូ ,ដាវ ,ម្កុដមូលវែង យានជិនះ គឺសត្វគ្រុឌ និងពស់សេសៈ និងមានវិមាននៅស្ថានវៃកុណ្ឋ។ ព្រះវិស្ណុជាអាទិទេពថែរក្សា ដែលមានអវតារចំនួន ១០ ដើម្បីសង្គ្រោះលោកពីគ្រោះថ្នាក់។ មត្ស្យ ជាអវតាររបស់ព្រះវិស្ណុ មានរាងជាសត្វត្រី ដែលបានជួយជីវិតមនុស្សឱ្យរួចផុតពីទឹកជំនន់ ដែលបង្កដោយយក្សឈ្មោះ ហយគ្រីវៈ(មានក្បាលជាសេះ)។ កុម៌ ជាអវតារទីពីររបស់ព្រះវិស្ណុមានរូបរាងជាសត្វអណ្តើក ដើម្បីជួយពួកទេវៈក្នុងការដណ្តើមទឹកអម្រឹត (ដែលអាចធ្វើឱ្យពួកគេមានជីវិតអមតៈ)។ ក្នុងសង្គ្រាមដណ្តើមទឹកអម្រឹតជាមួយនឹងពួកអសុរា នៅក្នុងរឿងកូរសមុទ្រទឹកដោះ។ វរាហៈ ជាព្រះវិស្ណុដែលបានកាឡាខ្លួនធ្វើជាជ្រូកព្រៃ ដើម្បីចាប់យក្សហិរណៈ ដែលមានបំណងចង់រំលាយលោកឱ្យក្លាយទៅជាទឹកសមុទ្រ។ នរសិង្ហ ជាព្រះវិស្ណុដែលបានកាឡាខ្លួនធ្វើជាមនុស្សសិង្ហ (ដងខ្លួនជាមនុស្ស ក្បាលជាសិង្ហ) ដើម្បីសម្លាប់យក្សហិរណកសិបុ(ហិរណៈ និងហិរណកសិបុ ជាបងប្អូនបង្កើតនឹងគ្នា)។ វាមនៈ ជាមនុស្សតឿ ដែលព្រះវិស្ណុកាឡាខ្លួនបោកបញ្ឆោតយក្សពលិ(កូនចៅរបស់ហិរណកសិបុ)។ បរសុរាម ជាអវតាររបស់ព្រះវិស្ណុកាន់ពូថៅដៃ ដែលជាអំណោយរបស់ព្រះសិវៈប្រទានឱ្យ ដើម្បីរំដោះមនុស្សឱ្យចេញពីការសង្កត់សង្កិនរបស់ស្តេច មានស្តេចកាតិវិរយៈជាដើម និងដើម្បីលុបបំបាត់ចោលវណ្ណៈក្សត្រ។ រាមា ជាតួអង្គក្នុងរឿងរាមយណៈរបស់ឥណ្ឌា ដែលខ្មែរស្គាល់ថាជាតួអង្គព្រះរាម នៅក្នុងរឿងរាមកេរ្តិ៍របស់ខ្មែរ។ រាមា មានមុខងារសម្លាប់ក្រុងរាពណ៍ ដែលជាយក្សឃោរឃៅ ដើរគំរាមគំហែងមនុស្សលោក និងទេវតា។ គ្រឹស្ណៈ ជាអវតារទី៨ របស់ព្រះវិស្ណុ ដែលមានតួនាទីអប់រំមនុស្សឱ្យផ្តាច់ខ្លួនចេញពីវដ្តសង្សារ ពិសេសគឺផ្តាច់ខ្លួនចេញ ពីកំណាចឈ្មោះកម្សៈ។ ពុទ្ធៈ សាសនាហិណ្ឌូបានបញ្ចូលតួអង្គព្រះពុទ្ធជាតួអង្គអវតារទី៩ របស់ព្រះវិស្ណុ ក្នុងនាមជាអ្នកមកអប់រំ ផ្សះផ្សារពួកបព្វជិត និងមនុស្សផងទាំងពួងឱ្យផុតពីទុក្ខ។ កល្កិន ជាអវតារទី១០ របស់ព្រះវិស្ណុដែលមិនទាន់បានចាប់បដិសន្ធិនៅលើលោកយើងនេះទេ។ កាលមកដល់នៃអវតារចុងក្រោយនេះ ហាក់ដូចជាការចូលមកដល់នៃ ចុងបញ្ចប់នៃផែនដី។ កល្កិនជាមនុស្សមានក្បាលសេះ មានមុខងារជាអ្នកកាត់ទោសពួកសភាវៈអាក្រក់ ដោយដាក់ទណ្ឌកម្ម និងឱ្យរង្វាន់ពួកសភាវៈល្អដើម្បីរៀបចំយុគមាស។ ព្រះសិវៈ ជាព្រះអាទិទេពនៃវណ្ណៈព្រាហ្មណ៍ ព្រះវិស្ណុ ជាព្រះអាទិទេពនៃវណ្ណៈក្សត្រ ព្រះព្រហ្ម ជាព្រះអាទិទេពនៃវណ្ណៈវេស្យៈ និង ព្រះគណេស ជាព្រះអាទិទេពនៃវណ្ណៈសូទ្រៈ។